ការទទួលទានជាតិស្ករច្រើនលើសលប់បានក្លាយជាកង្វល់សុខភាពដ៏ធំមួយទាំងលើសកលលោក និងនៅក្នុងប្រទេសកម្ពុជា។ ផលប៉ះពាល់នៃជាតិស្ករមិនត្រឹមតែបង្កជាជំងឺទឹកនោមផ្អែម និងភាពធាត់នោះទេ តែវាក៏ជាកត្តាដ៏ចម្បងមួយដែលបំផ្លាញសុខភាពមាត់ធ្មេញផងដែរ។ ផលប៉ះពាល់នេះច្រើនតែត្រូវបានគេមើលរំលង រហូតដល់កើតមានបញ្ហាពុកធ្មេញធ្ងន់ធ្ងរ និងជំងឺអញ្ចាញធ្មេញ។ ការយល់ដឹងអំពីយន្តការនៃការបំផ្លាញធ្មេញរបស់ជាតិស្ករគឺជាជំហានដំបូងដ៏សំខាន់សម្រាប់ការថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អប្រសើរ។ ជាតិស្ករដែលយើងទទួលទានដើរតួជាអាហារដ៏ឆ្ងាញ់របស់បាក់តេរីដែលមាននៅក្នុងមាត់របស់យើង ជាពិសេសបាក់តេរីដែលមានឈ្មោះថា ស្ត្រេបតូកូកុស មូតង់ ។ បន្ទាប់ពីបាក់តេរីទាំងនេះបានស្រូបយកជាតិស្ករហើយ វាបានផលិតជាអាស៊ីតដែលអាចបំផ្លាញស្រទាប់ធ្មេញដែលហៅថា អេណាមែល (Enamel)។ យន្តការនេះត្រូវបានគេហៅថា ការបាត់បង់ជាតិរ៉ែ ដែលជាដំណើរការបំផ្លាញសារធាតុរ៉ែក្នុងស្រទាប់ធ្មេញបន្តិចម្តងៗ។ នៅពេលដែលធ្មេញត្រូវបានប៉ះពាល់នឹងអាស៊ីតម្តងហើយម្តងទៀត សារធាតុរ៉ែរបស់វាត្រូវបានបាត់បង់ឥតឈប់ឈរ ដែលនាំឱ្យធ្មេញចាប់ផ្តើមទន់ និងពុកផុយ។ ដំណើរការបំផ្លាញធ្មេញនេះនឹងកើតឡើងកាន់តែលឿននិងមានប្រសិទ្ធភាពជាងមុន នៅពេលដែលយើងទទួលទានអាហារ ឬភេសជ្ជៈមានជាតិស្ករញឹកញាប់ ឬបរិភោគជាប្រចាំ។ ផលប៉ះពាល់ចម្បងនៃការទទួលទានជាតិស្ករច្រើន គឺការកើនឡើងហានិភ័យនៃជំងឺពុកធ្មេញ ដែលជាបញ្ហាមាត់ធ្មេញទូទៅបំផុតនៅកម្ពុជា។ នៅពេលដែលរន្ធពុកធ្មេញបានកើតឡើង វាអាចបង្កឱ្យមានការឈឺចាប់ និងធ្វើឱ្យយើងពិបាកក្នុងការទំពារអាហារប្រចាំថ្ងៃ។ លើសពីនេះ ជាតិស្ករក៏អាចបង្កឱ្យមានជំងឺអញ្ចាញធ្មេញដែរ ដោយសារតែបាក់តេរីទាំងនោះបង្កជាការរលាក និងហើមអញ្ចាញ។ ការរលាកអញ្ចាញធ្មេញរ៉ាំរ៉ៃអាចនាំឱ្យធ្មេញរង្គើ និងអាចធ្លាក់ចេញពីអញ្ចាញធ្មេញបានទៀតផង។ ការទទួលទានអាហារផ្អែមៗក៏អាចបង្កឱ្យមានបញ្ហាផ្សេងៗទៀតដែរ ដូចជាការធ្វើឱ្យធ្មេញមានភាពរសើប ការបង្កើនក្លិនមាត់មិនល្អ និងការប្រែប្រួលពណ៌ធ្មេញផងដែរ។ ផលវិបាកទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តខ្លួនឯង និងគុណភាពជីវិតប្រចាំថ្ងៃរបស់អ្នក។ នៅក្នុងប្រទេសកម្ពុជា សន្ទុះនៃការទទួលទានភេសជ្ជៈមានជាតិស្ករ និងបង្អែមបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងចំណោមយុវវ័យនិងកុមារ។ ផលិតផលទាំងនេះមានដាក់លក់យ៉ាងងាយស្រួលនិងមានតម្លៃថោក ដែលធ្វើឱ្យការទទួលទានរបស់វាក្លាយជាទម្លាប់មួយក្នុងចំណោមពួកគេ។ ក្រៅពីអាហារកែច្នៃ ម្ហូបអាហារប្រពៃណីខ្មែរមួយចំនួនក៏មានជាតិស្ករច្រើនដែរ ដែលរួមចំណែកដល់បញ្ហាសុខភាពមាត់ធ្មេញ។ ការយល់ដឹងអំពីផលប៉ះពាល់របស់ជាតិស្ករនៅមានកម្រិតទាបនៅឡើយ ជាពិសេសនៅតាមតំបន់ដាច់ស្រយាលដែលពិបាកក្នុងការទទួលបានព័ត៌មានអប់រំផ្នែកសុខភាព។ ការខ្វះខាតការពិនិត្យសុខភាពមាត់ធ្មេញជាទៀងទាត់ ក៏ធ្វើឱ្យបញ្ហាទាំងនេះកាន់តែធ្ងន់ធ្ងរឡើងដោយគ្មានការព្យាបាលទាន់ពេល។ ដូច្នេះការកាត់បន្ថយការទទួលទានជាតិស្ករគឺជាដំណោះស្រាយដ៏សំខាន់បំផុត ដើម្បីថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អប្រសើរ។ យើងគួរតែអានស្លាកផលិតផលឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញអាហារឬភេសជ្ជៈ។ ការជំនួសភេសជ្ជៈមានជាតិស្ករដោយទឹកស្អាត ឬទឹកដោះគោធម្មតា គឺជាជម្រើសដ៏ល្អដែលជួយកាត់បន្ថយជាតិស្ករ។ បន្ថែមពីនេះ ការថែរក្សាអនាម័យមាត់ធ្មេញក៏សំខាន់ណាស់ដែរ ដូចជាការដុសធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃជាមួយនឹងថ្នាំដុសធ្មេញមានជាតិហ្វ្លុយអូរីត។ ការប្រើប្រាស់ខ្សែររូតធ្មេញ ឬឧបករណ៍សំអាតចន្លោះធ្មេញ ក៏ជួយកម្ចាត់កាកសំណល់អាហារដែលជាប់នៅចន្លោះធ្មេញបានដែរ។ ការទៅពិនិត្យសុខភាពមាត់ធ្មេញជាមួយពេទ្យធ្មេញឱ្យបានទៀងទាត់រៀងរាល់៦ខែម្តង ក៏ជាចំណុចដ៏ចាំបាច់ដើម្បីបង្ការ និងព្យាបាលបញ្ហាឱ្យទាន់ពេល។ ដើម្បីពង្រឹងការអប់រំសាធារណៈ ក្រសួងសុខាភិបាល និងអង្គការដៃគូគួរពង្រឹងការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃជាតិស្ករ និងសារៈសំខាន់នៃអនាម័យមាត់ធ្មេញ។ ការអប់រំទាំងនេះគួរតែផ្តោតលើគ្រប់កម្រិតអាយុ ជាពិសេសកុមារនិងយុវវ័យ ដើម្បីកសាងទម្លាប់ល្អតាំងពីតូច។ ការយល់ដឹងអំពីផលប៉ះពាល់នៃជាតិស្ករ និងការអនុវត្តវិធានការការពារត្រឹមត្រូវ នឹងជួយឲ្យយើងទាំងអស់គ្នាមានសុខភាពមាត់ធ្មេញល្អប្រសើរ និងជៀសផុតពីបញ្ហាឈឺចាប់ផ្សេងៗ។